ការចាកចេញរបស់យុវជនដែលជាអ្នកនេសាទទៅរកការងារធ្វើនៅទីក្រុង បានក្លាយជាបញ្ហាមួយដែលកំពុងតែកើតមានឡើងគួរឲ្យកត់សម្គាល់នៅក្នុងសង្គមបច្ចុប្បន្ន។ បញ្ហានេះមិនត្រឹមតែកើតឡើងនៅតាមតំបន់នេសាទមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបញ្ហាប្រឈមរួមដែលកំពុងជះឥទ្ធិពលដល់វិស័យសេដ្ឋកិច្ច សង្គម និងវប្បធម៌ផងដែរ។ ការហូរចូលនៃយុវជនទាំងនេះទៅកាន់ទីក្រុង បានបន្សល់ទុកនូវសំណួរជាច្រើនអំពីអនាគតនៃវិស័យនេសាទ និងការអភិវឌ្ឍន៍សហគមន៍ជនបទ។ មានមូលហេតុសំខាន់ៗជាច្រើនដែលជំរុញឲ្យយុវជនជាអ្នកនេសាទសម្រេចចិត្តចាកចេញពីភូមិកំណើតរបស់ពួកគេទៅស្វែងរកការងារធ្វើនៅទីក្រុង។ ទីមួយ គឺកត្តាសេដ្ឋកិច្ច ព្រោះវិស័យនេសាទប្រឈមនឹងបញ្ហាជាច្រើនដូចជា ការថយចុះផលត្រីដោយសារការប្រែប្រួលអាកាសធាតុ ការនេសាទហួសកម្រិត និងការបំពុលបរិស្ថាន។ ហេតុដូច្នេះហើយ ប្រាក់ចំណូលដែលបានមកពីការនេសាទគឺមិនទៀងទាត់ និងមិនអាចទ្រទ្រង់ជីវភាពគ្រួសារបានគ្រប់គ្រាន់នោះទេ។ យុវជនមើលឃើញថា ការងារនៅទីក្រុងផ្តល់ប្រាក់ខែខ្ពស់ជាង និងមានឱកាសរីកចម្រើនក្នុងអាជីពច្រើនជាង បើទោះជាការងារទាំងនោះអាចនឹងមិនសូវសមស្របនឹងជំនាញដែលពួកគេមានក៏ដោយ។ ទីពីរ គឺកង្វះខាតឱកាសអភិវឌ្ឍន៍ក្នុងសហគមន៍របស់ពួកគេ។ តំបន់ជនបទជាច្រើននៅតែខ្វះខាតហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជា ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន និងប្រព័ន្ធទឹកស្អាត។ លើសពីនេះ ឱកាសក្នុងការទទួលបានការអប់រំកម្រិតខ្ពស់ ឬការបណ្តុះបណ្តាលជំនាញផ្សេងៗនៅមានកម្រិត ដែលធ្វើឲ្យយុវជនពិបាកក្នុងការស្វែងរកការងារក្រៅពីការនេសាទ។ យុវជនក៏មានបំណងចង់ផ្លាស់ប្តូរជីវភាពរស់នៅរបស់ពួកគេឲ្យកាន់តែប្រសើរឡើង និងមានបទពិសោធន៍ថ្មីៗដែលពួកគេជឿថាអាចរកបានតែនៅទីក្រុងប៉ុណ្ណោះ។ ទីបី ឥទ្ធិពលនៃការផ្សព្វផ្សាយព័ត៌មាន និងបណ្តាញសង្គម។ យុវជនតែងតែមើលឃើញពីភាពរីកចម្រើន និងភាពទាក់ទាញនៃទីក្រុងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដែលធ្វើឲ្យពួកគេមានការស្រមើស្រមៃចង់ទៅរស់នៅ និងធ្វើការនៅទីនោះ។ ការងារជាកម្មកររោងចក្រ កម្មករសំណង់ ឬអ្នកបម្រើសេវាកម្មរត់តុ ត្រូវបានគេគិតថាជាជម្រើសដ៏ល្អសម្រាប់ពួកគេ បើប្រៀបធៀបទៅនឹងការនេសាទដែលប្រឈមនឹងហានិភ័យច្រើន និងទទួលបានប្រាក់ចំណូលតិចតួច។ ការចាកចេញរបស់យុវជនពីសហគមន៍នេសាទបានបង្កផលប៉ះពាល់អវិជ្ជមានជាច្រើន។ ផលប៉ះពាល់ធំបំផុតគឺការបាត់បង់កម្លាំងពលកម្មនៅក្នុងវិស័យនេសាទ។ យុវជនជាកម្លាំងសំខាន់សម្រាប់និរន្តរភាពនៃការងារនេសាទ និងការអភិវឌ្ឍន៍សហគមន៍។ នៅពេលដែលពួកគេចាកចេញ ចំនួនអ្នកនេសាទវ័យចំណាស់កាន់តែកើនឡើង ដែលបង្កការលំបាកក្នុងការទ្រទ្រង់វិស័យនេះបន្តទៅទៀត។ ជំនាញ និងចំណេះដឹងអំពីការនេសាទបែបប្រពៃណីក៏អាចបាត់បង់បន្តិចម្តងៗផងដែរ។ លើសពីនេះ ការចាកចេញរបស់យុវជនបានធ្វើឲ្យប៉ះពាល់ដល់រចនាសម្ព័ន្ធគ្រួសារ និងសហគមន៍។ ឪពុកម្តាយត្រូវរស់នៅឆ្ងាយពីកូនៗ ដែលបង្កឲ្យមានគម្លាតទំនាក់ទំនង ហើយសហគមន៍បាត់បង់សមាជិកសំខាន់ៗដែលធ្លាប់បានចូលរួមចំណែកក្នុងសកម្មភាពសង្គម និងវប្បធម៌។ នេះអាចនាំឲ្យសហគមន៍បាត់បង់ភាពរស់រវើក និងភាពសាមគ្គីគ្នាផងដែរ។ សម្រាប់យុវជនវិញ ទោះបីជាពួកគេរកបានប្រាក់ចំណូលខ្ពស់ក៏ដោយ ក៏ពួកគេប្រឈមនឹងបញ្ហាជាច្រើននៅទីក្រុងដូចជា ការរស់នៅដោយគ្មានទីពឹង ការលំបាកក្នុងការរកកន្លែងស្នាក់នៅ ការប្រកួតប្រជែងការងារខ្ពស់ និងហានិភ័យនៃការរំលោភបំពានសិទ្ធិការងារជាដើម។ បញ្ហាសង្គមផ្សេងៗក៏អាចកើតមានផងដែរដូចជា ការកើនឡើងអត្រាឧក្រិដ្ឋកម្ម និងបញ្ហាសុខភាពផ្លូវចិត្តដោយសារភាពតានតឹងនៃការងារ និងការរស់នៅឆ្ងាយពីគ្រួសារ។ ផលប៉ះពាល់ទាំងនេះអាចធ្វើឲ្យវិស័យនេសាទប្រឈមនឹងការដួលរលំ ហើយតំបន់ជនបទក៏អាចក្លាយជាតំបន់ដែលគ្មានកម្លាំងពលកម្ម និងគ្មានការអភិវឌ្ឍន៍។ ដើម្បីដោះស្រាយបញ្ហាការចាកចេញរបស់យុវជនអ្នកនេសាទទៅធ្វើការនៅទីក្រុង ចាំបាច់ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន។ ដំណោះស្រាយទីមួយ គឺការលើកកម្ពស់វិស័យនេសាទឲ្យមាននិរន្តរភាព និងប្រាក់ចំណូលខ្ពស់។ រដ្ឋាភិបាលគួរតែពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល ដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ ការនេសាទហួសកម្រិត និងការបំពុលបរិស្ថាន។ ការផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសទំនើបៗដល់អ្នកនេសាទ ដូចជាការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការបង្កាត់ពូជត្រី ការចិញ្ចឹមត្រីក្នុងស្រះ ឬអាង ក៏អាចជួយបង្កើនទិន្នផល និងប្រាក់ចំណូលផងដែរ។ ទីពីរ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងឱកាសការងារនៅតាមតំបន់ជនបទ។ ការសាងសង់ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ មន្ទីរពេទ្យ និងសាលារៀន គឺជាការចាំបាច់ដើម្បីលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ។ លើសពីនេះ រដ្ឋាភិបាលគួរជំរុញការវិនិយោគលើវិស័យផ្សេងៗទៀតដូចជា ទេសចរណ៍កសិកម្ម ឬសិប្បកម្ម ដើម្បីបង្កើតឱកាសការងារថ្មីៗសម្រាប់យុវជននៅក្នុងតំបន់របស់ពួកគេ។ ការផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបដល់យុវជនដើម្បីចាប់ផ្តើមអាជីវកម្មខ្នាតតូចក៏ជាដំណោះស្រាយដ៏ល្អផងដែរ។ ទីបី ការលើកកម្ពស់ការអប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមតំបន់ជនបទ ដែលផ្តោតលើជំនាញដែលទីផ្សារត្រូវការ ដូចជា បច្ចេកទេសកសិកម្ម ជាងជួសជុលរថយន្ត ឬបច្ចេកវិទ្យាព័ត៌មាន អាចជួយឲ្យយុវជនមានជំនាញច្បាស់លាស់សម្រាប់រកការងារធ្វើនៅតាមមូលដ្ឋាន។ ម្យ៉ាងទៀត ការផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារ និងការរស់នៅនៅតាមជនបទដែលប្រសើរឡើង ក៏អាចជួយកាត់បន្ថយការចាកចេញរបស់យុវជនបានមួយផ្នែកដែរ។ ការសហការរវាងរដ្ឋាភិបាល វិស័យឯកជន និងសហគមន៍ គឺមានសារៈសំខាន់ណាស់ក្នុងការអនុវត្តដំណោះស្រាយទាំងនេះឲ្យមានប្រសិទ្ធភាព។